ក្នុងម្ហូបខ្មែរ ទឹកជ្រលក់គឺជាផ្នែកមួយដ៏សំខាន់ ដែលមិនអាចខ្វះបានទេ ពោលគឺវាជាដៃគូរផ្សំនៃរសជាតិ ដែលជួយបំពេញឲ្យអាហារខ្មែរមានរសជាតិឆ្ងាញ់។ ទឹកជ្រលក់ទាំងនេះនាំមកនូវរសជាតិសម្បូរបែបនៃម្ហូបខ្មែរ និងជួយបង្កើតតុល្យភាពនៃរសជាតិផ្អែម ប្រៃ ជូរ និងហិល។ ទឹកអំបិលម្រេចត្រូវបានគេស្គាល់ថាជា ទឹកជ្រលក់ដែលពេញនិយមជាងគេក្នុងការញុាំជាមួយអាហារអាំងទូទៅ។ ដោយការផ្សំគ្នារវាង ម្រេចខ្មៅបុក អំបិល និងទឹកក្រូចឆ្មាធ្វើឲ្យមានរសជាតិប្រៃ និងជូរដែលជាទីពេញចិត្តគ្រប់អ្នកញុាំ។ ទឹកជ្រលក់មួយទៀតដែលគេពេញនិយមនោះគឺ ទឹកត្រីជាមួយនិងម្ទេស។ ផ្សំឡើងដោយ ទឹកត្រីលាយជាមួយស្ករស ហើយហាន់ម្ទេសដាក់ចូលតាមការចូលចិត្ត។ ប្រជាជនខ្មែរភាគច្រើននិយមបរិភោគទឹកជ្រលក់មួយនេះ ជាមួយនឹងសម្លស្ងោរ។ ចំណែកពេលញុាំត្រីចៀនវិញ គេនិយមបរិភោគតែជាមួយទឹកត្រីអម្ពិលទុំ ដោយសារវាមានរសជាតិជូរ និងផ្អែមត្រូវគ្នាជាមួយសាច់ត្រីសាប។ តែប្រសិនបើយើងញុាំអាហារគ្រឿងសមុទ្រវិញ យើងគួរណាត្រូវមានទឹកត្រីកោះកុងដើម្បីបន្ថែមរសជាតិ។ ដើម្បីបន្ថែមរសជាតិទឹកជ្រលក់ ពេលខ្លះគេដាក់អង្ករលីង ដោយវាធ្វើឲ្យមានក្លិនឈ្ងុយ។ នៅតំបន់ជនបទ ពេលគេញុាំបន្លែ ឬសាច់អាំងគេញុាំវាជាមួយនឹងទឹកប្រហុក ដែលជាទឹកជ្រលក់វប្បធម៍របស់ខ្មែរ។ ទោះបីមានក្លិនមិនសូវឈ្ងុយក៏ដោយ តែទឹកជ្រលក់នេះពោរពេញទៅដោយរសជាតិដ៏សម្បូរបែប ដែលធ្វើឲ្យម្ហូបមានភាពឆ្ងាញ់លើសគេ។ ពេលខ្លះគេដាក់គល់ស្លឹកគ្រៃ និងខ្ទឹមសដើម្បីកាត់បន្ថយក្លិនហើយបន្ថែមរសជាតិ។ ប្រជាជនខ្មែរភាគច្រើនធ្វើទឹកជ្រលក់ដោយប្រើ ត្បាល់ដើម្បីបុកគ្រឿងអោយចូលជាតិគ្នា។ របៀបធ្វើទឹកជ្រលក់ ត្រូវបានបន្សល់ទុកមកតាំងពីបុរាណកាលមក ដោយត្រូវបានបង្រៀនពីជំនាន់មួយទៅជំនាន់មួយ។ ទឹកជ្រលក់ជួយផ្តល់ជម្រើសឲ្យអ្នកញ៉ាំអាចប្ដូរ និងរំលេចរសជាតិតាមចំណូលចិត្តផ្ទាល់ខ្លួនបានយ៉ាងសមរម្យ។ ក្នុងពិធីបុណ្យ និងពិធីផ្សេងៗ ទឹកជ្រលក់ច្រើនប្រភេទត្រូវបានគេដាក់ដោយត្រូវនឹងមុខម្ហូបជាច្រើនមុខ។ ការធ្វើទឹកជ្រលក់ខ្លះមានភាពងាយស្រួលដូចជា ទឹកត្រីកោះកុង ដោយត្រូវការទឹកត្រី ខ្ទឹមស ស្ករ អំបិល ម្ទេស បុកចូលគ្នា បើសិនយើងចូលចិត្តហិលខ្លាំង យើងអាចថែមម្ទេសច្រើនក៏បាន។ ការប្តូររសជាតិម្ហូបដោយការប្រើទឹកជ្រលក់ គឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការបំពេញតម្រូវការរសជាតិ និងការបរិភោគរបស់អ្នកញ៉ាំ។ សរុបមក ទឹកជ្រលក់មិនមែនគ្រាន់តែជាការបន្ថែមនោះទេ វាជាចំណុចសំខាន់នៃបទពិសោធន៍រសជាតិនៃអាហារខ្មែរ ហើយឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងការប្រែប្រួលនៃការចម្អិនអាហារខ្មែរផងដែរ។